នៅក្នុងបរិបទសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន វត្តមាននិងឥទ្ធិពលរបស់ពាណិជ្ជករចិននិងវៀតណាមបានដើរតួនាទីយ៉ាងសំខាន់។ ពាណិជ្ជករទាំងនេះមិនត្រឹមតែជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការវិនិយោគ និងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ ឥទ្ធិពលរបស់ពាណិជ្ជករចិននិងវៀតណាមបានធ្វើឱ្យទីផ្សារកម្ពុជាមានភាពរស់រវើកនិងមានការប្រកួតប្រជែងខ្លាំង។ ពួកគេបាននាំយកមកនូវបច្ចេកវិទ្យាថ្មីៗ បទពិសោធន៍និងការវិនិយោគទុនយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលជួយឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ការវិនិយោគរបស់ពាណិជ្ជករទាំងនេះក៏បានជួយបង្កើតការងារថ្មីៗជាច្រើនសម្រាប់ប្រជាជនកម្ពុជាផងដែរ។ វាជាការបង្ហាញពីទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងប្រទេសទាំងពីរនេះ។ ទំនាក់ទំនងនេះបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ភាគីទាំងបី។ ជាពិសេស វត្តមានរបស់ពួកគេបានជួយឱ្យកម្ពុជាក្លាយជាប្រទេសមួយដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ វាជាកម្លាំងចលករមួយដែលជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាបន្តការអភិវឌ្ឍទៅមុខ។ ពាណិជ្ជករចិនបានក្លាយជាប្រភពវិនិយោគដ៏លេចធ្លោបំផុតនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យឧស្សាហកម្មផលិតកម្ម។ វិស័យសំខាន់ៗដែលត្រូវបានវិនិយោគរួមមានការផលិតសម្លៀកបំពាក់ ស្បែកជើង និងឧស្សាហកម្មដែលកំពុងលេចចេញថ្មី ដូចជាការផលិតសំបកកង់រថយន្ត។ រោងចក្រផលិតសម្លៀកបំពាក់និងស្បែកជើងភាគច្រើននៅក្នុងប្រទេសកម្ពុជាគឺត្រូវបានគ្រប់គ្រងដោយពាណិជ្ជករចិន ដែលជាកត្តាដ៏សំខាន់មួយក្នុងការអភិវឌ្ឍវិស័យនេះ។ ការវិនិយោគដ៏ធំនេះបានជួយឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់មួយនៅក្នុងតំបន់។ ក្រៅពីវិស័យផលិតកម្ម ពាណិជ្ជករចិនក៏បានចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ៗផងដែរ។ គម្រោងសាងសង់ផ្លូវថ្នល់ ស្ពាន ទំនប់វារីអគ្គិសនី និងកំពង់ផែភាគច្រើនគឺត្រូវបានវិនិយោគនិងសាងសង់ដោយក្រុមហ៊ុនចិន។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទាំងនេះបានជួយសម្រួលដល់ការដឹកជញ្ជូននិងពាណិជ្ជកម្មយ៉ាងច្រើន។ វិស័យអចលនទ្រព្យនិងទេសចរណ៍ក៏ជាគោលដៅវិនិយោគដ៏សំខាន់មួយសម្រាប់ពាណិជ្ជករចិនផងដែរ។ ការសាងសង់អគារខ្ពស់ៗ ខុនដូ សណ្ឋាគារនិងរមណីយដ្ឋានលំហែកាយត្រូវបានវិនិយោគយ៉ាងច្រើន។ ការវិនិយោគទាំងនេះបានផ្លាស់ប្តូរទិដ្ឋភាពទីក្រុងនៅកម្ពុជាយ៉ាងឆាប់រហ័ស។ ក្រៅពីនេះ ផលិតផលប្រើប្រាស់និងការនាំចូលក៏ជាវិស័យមួយដែលត្រូវបានគ្រប់គ្រងដោយពាណិជ្ជករចិនផងដែរ។ ទំនិញជាច្រើននៅលើទីផ្សារកម្ពុជាត្រូវបាននាំចូលពីប្រទេសចិន។ លើសពីនេះ ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថលក៏កំពុងទទួលបានការវិនិយោគពីចិនផងដែរ។ ក្រុមហ៊ុនចិនជាច្រើនបានចាប់ផ្តើមវិនិយោគនៅក្នុងវិស័យបច្ចេកវិទ្យានិងឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ការវិនិយោគនេះបានជួយពង្រឹងនូវសមត្ថភាពឌីជីថលរបស់កម្ពុជាយ៉ាងខ្លាំង។ ជាចុងក្រោយ ឥទ្ធិពលរបស់ពាណិជ្ជករចិនបានធ្វើឱ្យទីផ្សារកម្ពុជាមានភាពរស់រវើកនិងមានការប្រកួតប្រជែងខ្ពស់។ ពាណិជ្ជករវៀតណាមក៏បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជាផងដែរ ជាពិសេសនៅតំបន់ព្រំដែន។ ពួកគេបានផ្តោតលើការអភិវឌ្ឍទីផ្សារតាមព្រំដែន ដែលជាកត្តាមួយដ៏សំខាន់សម្រាប់ពាណិជ្ជកម្មទ្វេភាគី។ ទំនិញជាច្រើនត្រូវបានជួញដូររវាងកម្ពុជានិងវៀតណាមនៅតាមច្រកព្រំដែន។ វត្តមានរបស់ពាណិជ្ជករវៀតណាមក៏បាននាំយកនូវម្ហូបអាហារវៀតណាមនិងទំនិញប្រើប្រាស់ជាច្រើនមកទីផ្សារកម្ពុជា។ ម្ហូបអាហារវៀតណាមដូចជាគុយទាវត្រូវបានគេឃើញយ៉ាងងាយស្រួលនៅក្នុងទីផ្សារកម្ពុជា។ ទំនិញប្រើប្រាស់ផ្សេងៗទៀតដូចជាបន្លែ ត្រី សាច់ និងផលិតផលកសិកម្មក៏ត្រូវបាននាំចូលពីវៀតណាមផងដែរ។ ពាណិជ្ជករវៀតណាមនិងពាណិជ្ជករខ្មែរបានធ្វើពាណិជ្ជកម្មជាមួយគ្នាដោយមានលក្ខណៈស្រដៀងគ្នា ដែលនេះបានធ្វើឱ្យទីផ្សារទាំងពីរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ។ ការអភិវឌ្ឍទីផ្សារព្រំដែនបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រជាជនដែលរស់នៅក្បែរព្រំដែន ព្រោះពួកគេអាចទិញទំនិញដែលមានតម្លៃសមរម្យនិងគុណភាពល្អ។ ការធ្វើពាណិជ្ជកម្មតាមព្រំដែនបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។ ជាចុងក្រោយ វត្តមានរបស់ពាណិជ្ជករវៀតណាមបានធ្វើឱ្យទីផ្សារកម្ពុជាមានការប្រកួតប្រជែងកាន់តែខ្លាំង។ ពួកគេបាននាំយកមកនូវផលិតផលថ្មីៗដែលមានតម្លៃសមរម្យ ដែលនេះបានផ្តល់ជម្រើសជាច្រើនសម្រាប់អ្នកទិញ។ ការជួញដូររវាងប្រទេសទាំងពីរបានធ្វើឱ្យសេដ្ឋកិច្ចរបស់តំបន់មានការរីកចម្រើន។ ពាណិជ្ជករវៀតណាមក៏បានវិនិយោគលើវិស័យកសិកម្មនិងកែច្នៃចំណីអាហារផងដែរ។ ការវិនិយោគនេះបានជួយឱ្យវិស័យកសិកម្មកម្ពុជាមានការរីកចម្រើនយ៉ាងឆាប់រហ័ស តាមរយៈការនាំយកនូវបច្ចេកវិទ្យាថ្មីៗសម្រាប់ដាំដុះនិងកែច្នៃ។ វត្តមានរបស់ពាណិជ្ជករវៀតណាមពិតជាមានឥទ្ធិពលខ្លាំង ដែលបានជួយកសិករខ្មែរឱ្យមានចំណេះដឹងថ្មីៗ។